ការកសាងទីសក្ការៈបូជាភូមិ ដោយយកគំនិតតាមការរចនាប្រាសាទបុរាណខ្មែរ គឺជាការរួមបញ្ចូលគ្នានៃស្ថាបត្យកម្មបុរាណ និងជំនឿក្នុងស្រុក ដែលបង្កើតបានជាទីកន្លែងពិសិដ្ឋមួយសម្រាប់សហគមន៍។ ការរចនានេះមិនត្រឹមតែឆ្លុះបញ្ចាំងពីសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យនិមិត្តរូប និងវប្បធម៌ដ៏ជ្រាលជ្រៅផងដែរ។ មួយវិញទៀត ការបង្កើតទីសក្ការៈបូជាក្នុងភូមិ ដោយផ្អែកលើគំនិតរចនាប្រាសាទបុរាណខ្មែរមិនមែនត្រឹមតែជាការសាងសង់សំណង់មួយប៉ុណ្ណោះទេប៉ុន្តែជាការនាំយកព្រលឹងនិងមរតកវប្បធម៌ដ៏សម្បូរបែបមកបញ្ចូលក្នុងជីវិតប្រចាំថ្ងៃរបស់សហគមន៍។ វាជាការរួមបញ្ចូលគ្នានៃ សិល្បៈ ជំនឿ និងប្រវត្តិសាស្ត្រ ដែលបង្កើតបានជាចំណុចកណ្ដាលនៃសកម្មភាពសាសនា និងសង្គម។ នៅពេលដែលយើងនិយាយអំពីទីសក្ការៈបូជាភូមិដែលយកគំនិតពីប្រាសាទបុរាណ យើងអាចស្រមៃឃើញនូវប្លង់ដែលឆ្លុះបញ្ចាំងពីលំហសកលតាមជំនឿបុរាណ។ រចនាសម្ព័ន្ធនេះជាធម្មតាមានប្រាង្គកណ្តាល ជាផ្នែកស្នូលនិងខ្ពស់ជាងគេបង្កប់ន័យជា ភ្នំព្រះសុមេរុ ដែលជាអ័ក្សកណ្តាលនៃចក្រវាឡ។ នៅទីនេះហើយដែលវត្ថុសក្ការៈសំខាន់បំផុតដូចជារូបបដិមាព្រះ ឬទេពអង្គត្រូវបានតម្កល់។ ការតម្រង់ទិសនៃប្រាង្គនេះច្រើនតែសំដៅទៅទិសសំខាន់ៗដូចជាទិសខាងកើត ដែលជាទិសនៃការចាប់ផ្ដើម។ របង ឬកំពែង ដែលព័ទ្ធជុំវិញប្រាង្គកណ្តាល ស្រដៀងនឹងកំពែងប្រាសាទ ដែលជានិមិត្តរូបនៃ ជួរភ្នំព័ទ្ធជុំវិញភ្នំព្រះសុមេរុ ។ របងនេះមិនត្រឹមតែជាព្រំប្រទល់រូបវន្តប៉ុណ្ណោះទេ ថែមទាំងជាព្រំដែនខាងវិញ្ញាណដែលបំបែកទីពិសិដ្ឋពីពិភពខាងក្រៅ។ ចំពោះក្លោងទ្វារ ជាច្រកចូលសំខាន់ ដែលជានិមិត្តរូបនៃការផ្លាស់ប្តូរពីពិភពលោកធម្មតាទៅកាន់ពិភពលោកពិសិដ្ឋ។ ក្លោងទ្វារនីមួយៗអាចមានរចនាបថខុសៗគ្នា ឬតុបតែងដោយរូបចម្លាក់ការពារ។ រីឯបណ្ណាល័យ ឬហោត្រៃ ជាអគារតូចៗនៅជិតប្រាង្គសំខាន់ សម្រាប់ទុកដាក់គម្ពីរធម៌ ឬវត្ថុស័ក្តិសិទ្ធិ។ ទោះបីជាមានទំហំតូចក៏ដោយ អគារទាំងនេះរក្សានូវទម្រង់ស្ថាបត្យកម្មប្រាសាទបុរាណ។ ឯនិមិត្តសញ្ញាបន្ថែមមានដូចជា លីង្គ និងយោនី ដែលជារូបតំណាងរបស់ព្រះសិវៈ ដែលបង្កប់អត្ថន័យនៃការបង្កើតលោក និងភាពមានកូនដ៏សម្បូរបែប។ ការដាក់លីង្គ និងយោនីក្នុងទីសក្ការៈបូជាភូមិ អាចជាការបង្ហាញពីសេចក្តីប្រាថ្នាចង់បានភោគផលបរិបូរណ៍ និងពូជពង្សវង្សត្រកូលរុងរឿង។ រូបចម្លាក់ទេវតា និងអប្សរា ក៏ជានិមិត្តរូបនៃភាពស្រស់ស្អាត ភាពបរិសុទ្ធ និងសិរីសួស្តី។ វត្តមានរបស់ពួកគាត់នាំមកនូវអារម្មណ៍នៃសន្តិភាព និងភាពស័ក្តិសិទ្ធិ។ ហើយចំណេកសត្វនាគនិងសិង្ហ ក៏ជារូបសត្វដែលមានឫទ្ធិអំណាច តំណាងឱ្យអ្នកការពារទីសក្ការៈ និងជាអាណាព្យាបាលដ៏ខ្លាំងពូកែ។ នាគច្រើនលេចឡើងជាបង្កាន់ដៃស្ពាន ឬជណ្តើរ ឯសិង្ហច្រើនឈរយាមនៅតាមច្រកចូល។ បើក្រឡេកមកមើលផ្កាឈូកវិញ ក៏ជានិមិត្តសញ្ញាដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដែលតំណាងឱ្យ ភាពបរិសុទ្ធ ការត្រាស់ដឹង និងការកើនឡើងផុតពីភាពលំបាក ។ ផ្កាឈូកតែងតែត្រូវបានឆ្លាក់លម្អលើជញ្ជាំង ឬមូលដ្ឋានបដិមា។ ចំពោះ ការតុបតែងនិងក្បាច់រចនានៅទីសក្ការៈបូជាភូមិត្រូវបានយកគំរូតាមប្រាសាទបុរាណយ៉ាងល្អិតល្អន់ ដើម្បីរក្សាបាននូវ ស្មារតីសិល្បៈខ្មែរ ។ ឯក្បាច់ផ្កាភ្ញី គឺជាក្បាច់លម្អដ៏ពេញនិយមបំផុត ឆ្លាក់ដោយរូបផ្កាឈូក ផ្កាច័ន្ទ និងក្បាច់ស្លឹកដែលហូររលេញទៅតាមជញ្ជាំង ពិតាន និងបង្គោល។ ក្បាច់ទាំងនេះមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពសម្បូរបែបនៃធម្មជាតិ។ ចំពោះរូបសំណាកទេពវិញ ក៏ជាចម្លាក់ព្រះពុទ្ធ អវលោកិតេស្វរៈ ឬទេពផ្សេងៗត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់ ជាមួយទឹកមុខដ៏ស្ងប់ស្ងាត់ និងកាយវិការប្រកបដោយសេចក្តីមេត្តា។ វត្តមានរបស់បដិមាទាំងនេះជួយពង្រឹងជំនឿ និងនាំមកនូវអារម្មណ៍សុខសន្តិភាពដល់អ្នកគោរពបូជា។ ហើយក្បាច់ហោជាង និងផ្តែរវិញ វាក៏ជាផ្នែកសំខាន់នៃស្ថាបត្យកម្មប្រាសាទ ដែលត្រូវបានតុបតែងដោយរឿងរ៉ាវទេវកថាដូចជា រឿងរាមកេរ្តិ៍ រឿងមហាភារតៈ ឬរឿងព្រះពុទ្ធជាតក។ ការតុបតែងទាំងនេះមិនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយអប់រំ និងផ្សព្វផ្សាយរឿងរ៉ាវសាសនាផងដែរ។ មិនតែប៉ុណ្ណោះរូបចម្លាក់សត្វ ដូចជា គ្រុឌ ហង្ស ឬដំរី ត្រូវបានឆ្លាក់លើជញ្ជាំង ឬជាបដិមាឯករាជ្យ ដែលសុទ្ធសឹងមានអត្ថន័យនិមិត្តរូបក្នុងការការពារ និងនាំសំណាង។ ហើយបង្អួចបញ្ឆោត និងទ្វារ បង្អួចទាំងនេះមិនមែនសម្រាប់បើកបិទពិតប្រាកដទេ ប៉ុន្តែត្រូវបានឆ្លាក់លម្អយ៉ាងល្អិតល្អន់ ស្រដៀងនឹងបង្អួចប្រាសាទពិត បង្កើនសោភ័ណភាព និងភាពអាថ៌កំបាំងនៃទីសក្ការៈ។ ខុសពីប្រាសាទបុរាណដែលប្រើប្រាស់ថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ ទីសក្ការៈបូជាភូមិប្រើប្រាស់សម្ភារៈដែលងាយស្រួលរក និងមានតម្លៃសមរម្យជាង ប៉ុន្តែនៅតែខិតខំរក្សាបាននូវទម្រង់ និងក្បាច់រចនាដើម៖ សម្ភារៈសំខាន់ៗមានដូចជា បេតុង និងឥដ្ឋ: ត្រូវបានប្រើប្រាស់ជាគ្រឹះ រចនាសម្ព័ន្ធជញ្ជាំង និងប្រាង្គ។ បេតុងអាចត្រូវបានបូក និងឆ្លាក់ឱ្យមានទម្រង់ដូចថ្មបុរាណ។ ក្បឿង: សម្រាប់ដំបូល ឬសម្រាប់តុបតែងលម្អក្បាច់។ ឈើ: ប្រើសម្រាប់រចនាសម្ព័ន្ធដំបូល ទ្វារ បង្អួច ឬការឆ្លាក់លម្អខ្លះៗ។ ស៊ីម៉ង់ត៍ និងបាយអរ ជាសម្ភារៈសំខាន់សម្រាប់ការបូក លាប និងឆ្លាក់ក្បាច់លម្អផ្សេងៗ។ បើបច្ចេកទេសវិញ គឺបច្ចេកទេសឆ្លាក់ស៊ីម៉ង់ត៍: សិប្បករប្រើប្រាស់ស៊ីម៉ង់ត៍ និងបាយអរ ដើម្បីឆ្លាក់ក្បាច់ផ្កាភ្ញី រូបទេព និងរឿងរ៉ាវផ្សេងៗ ស្រដៀងនឹងការឆ្លាក់ថ្ម។ នេះតម្រូវឱ្យមានជំនាញខ្ពស់ និងការយកចិត្តទុកដាក់។ ការប្រើប្រាស់គំនូរ និងពណ៌ ជួនកាលក៏មានការលាបពណ៌លើស៊ីម៉ង់ត៍ ឬបេតុង ដើម្បីបង្កើតឥទ្ធិពលដែលមើលទៅដូចជាថ្មចាស់ លង្ហិន ឬមាស។ ចំណែកឯការរៀបចំថ្មនិងឥដ្ឋ ក្នុងករណីខ្លះ គេអាចរៀបចំឥដ្ឋ ឬថ្មតូចៗឱ្យមើលទៅដូចជាសំណង់បុរាណ ឬប្រាសាទបាក់បែក ដើម្បីបង្កើននូវភាពទាក់ទាញ និងអត្ថន័យ។ រីឯ នៅក្នុងបរិវេណនៃទីសក្ការៈបូជានេះ ច្រើនតែមានទីសក្ការៈអ្នកតា និងអាស្រមតូចៗដែលជាផ្នែកមិនអាចខ្វះបាននៃជំនឿ និងការអនុវត្តសាសនានៅក្នុងសហគមន៍ខ្មែរ។ ហើយទីសក្ការៈអ្នកតា ក៏ជារោងតូចមួយ ឬផ្ទះតូចមួយសម្រាប់បូជា បារមីអ្នកតាម្ចាស់ស្រុក ដែលត្រូវបានគេជឿថាជាអ្នកថែរក្សាការពារភូមិស្រុក អ្នកស្រុក អ្នកភូមិ និងផ្តល់សេចក្តីសុខសប្បាយ រួមទាំងការធ្វើស្រែចម្ការឱ្យបានផលល្អ។ ទីនេះជាកន្លែងដែលប្រជាជនទៅបន់ស្រន់ សុំសេចក្ដីសុខ និងថ្វាយបង្គំនៅពេលមានពិធីបុណ្យប្រពៃណី។ ចំណែកអាស្រមវិញ អាចជារោង ឬកុដិតូចមួយដែលជាកន្លែងសម្រាប់ ព្រះសង្ឃគង់នៅ បដិបត្តិធម៌ ឬជាកន្លែងសម្រាប់អ្នកបួស សិស្សគណ ឬអ្នកកាន់សីលស្នាក់នៅរៀនសូត្រធម៌វិន័យ។ អាស្រមនេះអាចមានរចនាបថសាមញ្ញ ប៉ុន្តែនៅតែអាចបញ្ចូលនូវលក្ខណៈពិសេសនៃស្ថាបត្យកម្មប្រាសាទតូចៗ ដូចជាដំបូលហោជាង ឬបង្អួចតុបតែង។ អាស្រមនេះច្រើនប្រើជាកន្លែងសមាធិ និងជាទីប្រជុំសម្រាប់សកម្មភាពសាសនាផ្សេងៗ។ ដូចនេះ ទីសក្ការៈបូជាភូមិដែលយកគំនិតពីរចនាបថប្រាសាទបុរាណ គឺជាការបង្ហាញពីការគោរពចំពោះកេរដំណែលវប្បធម៌ និងជំនឿសាសនារបស់ខ្មែរ។ វាជាទីកន្លែងដែលប្រជាជនអាចមកបន់ស្រន់ ធ្វើបុណ្យ និងស្វែងរកសេចក្តីស្ងប់ក្នុងចិត្ត ព្រមទាំងជាចំណុចកណ្ដាលនៃជីវិតសហគមន៍ផងដែរ។ សរុបមក ទីសក្ការៈបូជាភូមិដែលយកគំនិតពីរចនាបថប្រាសាទបុរាណ គឺជា បេតិកភណ្ឌរស់រវើក ដែលបន្តចម្លងពីអតីតកាលដ៏រុងរឿងរបស់ខ្មែរ មកដល់បច្ចុប្បន្នភាព។ វាជាកន្លែងដែលជំនឿ សិល្បៈ និងសហគមន៍ជួបគ្នា បង្កើតបានជាទីតាំងដ៏ពិសិដ្ឋ និងសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជន។